នៅតាមទីជនបទក្នុងប្រទេសកម្ពុជា ការងូតទឹកនៅខាងក្រៅគឺជាផ្នែកធម្មតាមួយនៃជីវិតប្រចាំថ្ងៃ។ នៅតែមានគ្រួសារជាច្រើនដែលមិនទាន់មានបន្ទប់ទឹកត្រឹមត្រូវដូចជានៅតាមទីក្រុងទេ។ ផ្ទុយទៅវិញ អ្នករស់នៅជនបទដាច់ស្រយាលងូតទឹកនៅតាមស្រះ បឹង ត្រពាំង ទន្លេ ឬ ទឹកក្នុងពាង។ ទម្លាប់នេះមានវត្តមានក្នុងជីវិតជនបទខ្មែរជាច្រើនជំនាន់មកហើយ។ នៅពេលព្រឹក ឬ ពេលល្ងាច ប្រជាជនខ្មែរនំាគ្នារែកទឹកដាក់ធុង ឬ ពាងទុកប្រើប្រាស់ប្រចាំថ្ងៃ។ ប្រជាជនខ្មែរភាគច្រើនដែលរស់នៅតាមជនបទចូលចិត្តងូតទឹកក្រៅផ្ទះ ព្រោះវាធ្វើឱ្យមានអារម្មណ៍ត្រជាក់ស្រួល។ ការងូតទឹកបែបធម្មជាតិតាមស្រះ ឬត្រពាំងក៏ជាអ្វីមួយដែលសប្បាយ និងពេញនិយមនៅជនបទផងដែរ។ សម្រាប់់បងប្អូនប្រជាជនខ្មែរដែលរស់នៅភូមិជិតទន្លេ ភាគច្រើន ពួកគេមកងូតទឹកនៅមាត់ច្រាំង។ ក្មេងៗចូលចិត្តលោតចូលក្នុងទឹកលេងសិន មុននឹងគេងូតទឹក។ វាក្លាយទៅជាសកម្មភាពកំសាន្តផង និងផ្នែកមួយនៃជីវិតប្រចាំថ្ងៃផង។ មនុស្សពេញវ័យច្រើនងូតទឹកដោយស្លៀកក្រមា សារ៉ុង ឬ សំពត់កៅស៊ូ។ នៅតាមតំំបន់ខ្លះ ស្ត្រីៗងូតទឹកជាក្រុមដើម្បីសុវត្ថិភាពផង និងបានគ្នាជជែកលេងផង។ ជួនកាល ក្មេងៗក៏ទៅងូតទឹកជាមួយម្ដាយ ឬ ពេលខ្លះទៀតទៅជាមួយឪពុក។ សម្រាប់គ្រួសារដែលមិននៅជិតមាត់ទន្លេ ស្រះ ឬ បឹងក៏ជាជម្រើសពេញនិយមមួយដែរ។ ស្រះ និងបឹងទាំងនេះជួយស្តុកទឹកភ្លៀងសម្រាប់ឱ្យប្រជាជនប្រើប្រាស់ប្រចាំថ្ងៃ ដូចជាលាងសម្អាត ដាំស្ល ឬ ងូតជាដើម។ ប៉ុន្តែ សម្រាប់ការដំាស្ល គេអាចនឹងដងទុកមួយឡែកផ្សេង។ នៅរដូវប្រាំង ទឹកអាចនឹងមានបរិមាណតិចជាងរដូវវស្សា ប៉ុន្តែនៅតែអាចប្រើប្រាស់បាន។ គ្រួសារខ្លះរៀបកន្លែងងូតទឹកមួយនៅជិតស្រះ ឬ ត្រពាំងក្នុងភូមិរបស់ពួកគេ ដោយចាក់សាប និងបាំងតង់។ នៅតាមផ្ទះដែលគ្មានបឹង ត្រពាំង ឬស្រះ ពួកគេប្រើពាង ដើម្បីស្តុកទឹកប្រើប្រាស់។ គេប្រើពាងទាំងនេះដើម្បីត្រងទឹកភ្លៀងនៅខែវស្សា ឬ រែកទឹកពីត្រពាំង ឬស្រះមកចាក់បំពេញនៅខែប្រាំង។ ថ្វីដ្បិតតែ ការងូតទឹកពាងមានភាពសាមញ្ញមែន ប៉ុន្តែវាមានអារម្មណ៍ស្រស់ស្រាយ។ ជាទូទៅគេប្រើផ្តិល ដើម្បីងូតទឹកក្រៅផ្ទះ។ ការងូតទឹកពេលល្ងាចគឺជាសកម្មភាពទូទៅមួយ ដោយសារវាជួយឱ្យត្រជាក់ខ្លួនស្រួលបន្ទាប់ពីធ្វើការហត់ និងបែកញើស។ ការងូតទឹកក៏ជាពេលវេលាសំខាន់មួយដែលមនុស្សក្នុងសហគមន៍អាចចំណាយពេលជាមួយគ្នាផងដែរ។ អ្នកភូមិអាចនិយាយ សើចសប្បាយ និងចែករំលែករឿងរ៉ាវជីវិតជាមួយគ្នាក្នុងពេលងូតទឹកផងដែរ។ ក្មេងៗលេងបាចទឹកដាក់គ្នាទៅវិញទៅមកយ៉ាងសប្បាយរីករាយ ប៉ុន្តែគេលេងត្រឹមទឹករ៉ាក់ៗប៉ុណ្ណោះ ហើយទាល់តែមានមនុស្សធំនៅក្បែរដែរ។ ទោះបី នៅតំបន់ជនបទខ្លះមានបន្ទប់ត្រឹមត្រូវក៏ដោយ ក៏នៅតែមានមនុស្សខ្លះជ្រើសរើសងូតទឹកក្រៅផ្ទះតាមបែបធម្មជាតិដែរ។ សព្វថ្ងៃ ទោះបីជាការងូតទឹកតាមស្រះ ត្រពាំង ឬ ពាងជាទិដ្ឋភាពកម្រនៅតាមទីក្រុងក្ដី នៅតាមជនបទដាច់ស្រយាលវានៅតែជាសកម្មភាពធម្មតាមួយសម្រាប់ប្រជាជនខ្មែរ។